សាច់គោឡុកឡាក់ គឺជាមុខម្ហូបដ៏ពេញនិយមមួយរបស់ខ្មែរ ដែលមានរសជាតិជូរអែម ប្រៃ ហឹរ ឆ្ងាញ់ជាប់ចិត្ត និងងាយស្រួលធ្វើ។ ការចំអិនមុខម្ហូបមួយមុខនេះមានភាពងាយស្រួល និងប្រើប្រាស់គ្រឿងផ្សំតិច។ ជំហានទីមួយ យើងត្រូវជ្រើសរើសសាច់គោដែលផុយ ឬជាប្រភេទសាច់មានជាប់ខ្លាញ់តិចតួចមកធ្វើការចំអិន។ យើងត្រូវធ្វើការហាន់សាច់គោជាដុំៗទៅតាមចំណង់ចំណូលចិត្ត អ្នកបរិភោគ។ ចំណែកឯបន្លែវិញ យើងត្រូវការ សាឡាត់ ប៉េងប៉ោះ ត្រសក់ ខ្ទឹមបារាំង។ បន្លែទាំងនោះ ត្រូវលាងសម្អាតឲ្យបានស្អាតល្អមុននឹងយកមកប្រើប្រាស់។ បន្ទាប់មកធ្វើការហាន់ប៉េងប៉ោះ ត្រសក់ និងខ្ទឹមបារាំងជាចំណិតស្តើងៗ ដើម្បីងាយស្រួលរៀបចំ និងទទួលទាន។ ខ្ទឹមបារាំងអាចត្រាំទឹកត្រជាក់បន្តិច ដើម្បីកាត់បន្ថយជាតិហឹរ។ បន្ទាប់មកទៀត យើងត្រូវបេះស្លឹកសាឡាត់ដែលលាងសម្អាតហើយនោះយករៀបដាក់ក្នុងចាន រួចតម្រៀបប៉េងប៉ោះ ត្រសក់ និងខ្ទឹមបារាំងពីលើ។ ការរៀបចំទុកជាមុនបែបនេះ ជួយឲ្យយើងមានភាពងាយស្រួលនៅពេលដែលយើងឆាសាច់គោឆ្អិនរួចចាក់ពីលើបន្លែនោះ។ រីឯគ្រឿងប្រឡាក់សាច់គោ រួមមាន ប្រេងខ្យង ទឹកស៊ីអុីវ ស្ករស ម្សៅឆា ម្សៅស៊ុប ម្រេចខ្មៅម៉ដ្ឋ ប៊ីចេង ទឹកប៉េងប៉ោះ និង ទឹកម្ទេស។ ហើយក្នុងការជ្រើសរើសម្រេចខ្មៅម៉ដ្ឋ គឺត្រូវយកម្រេចដែលថ្មីៗ ដើម្បីទទួលបានក្លិនឈ្ងុយ ហើយវាអាចជួយកាត់ក្លិនឆ្អាបរបស់សាច់គោ និងបន្ថែមរសជាតិហឹរតិចៗ។។ បន្ទាប់មក យើងចាប់ផ្តើមលាយគ្រឿងផ្សំសម្រាប់ប្រឡាក់សាច់គោ ដែលមានគ្រឿងដូចជា ទឹកស៊ីអ៉ីវ ទឹកប៉េងប៉ោះនិងទឹកម្ទេស ទឹកប្រេងខ្យងនិងស្ករស ម្សៅស៊ុបឬអំបិល ប៊ីចេង រួមទាំងដាក់ម្រេចទៅតាមចំណង់ចំណូលចិត្តផងដែរ។ រួចកូរគ្រឿងផ្សំទាំងនោះឲ្យសព្វចូលគ្នា ហើយយើងភ្លក្សមើលយករសជាតិជូរ ប្រៃ ផ្អែម ហឹរល្មមស្មើរគ្នា។ បន្ទាប់មកទៀតយើងយកគ្រឿងផ្សំដែលកូរសព្វចូលគ្នានោះ មកប្រឡាក់ជាមួយសាច់គោដែលយើងបានហាន់ជាដុំៗ មកច្របល់ចូលគ្នានិងធ្វើការច្របាច់សាច់និងគ្រឿងតិចៗ ដើម្បីកុំអោយបែកសាច់។ ចំណែកគ្រឿងផ្សំរសជាតិដែលនៅសល់ យើងអាចដាក់ម្សៅឆាឬម្សៅពោត១ស្លាបព្រាកាហ្វេ និងទឹកកន្លះកូនចានតូចប្រហែល១០០មីលីលីត្រ ហើយកូរវាឲ្យសព្វចូលគ្នា រួចទុកវាមួយឡែកសិន។ ជំហានទីពីរ យើងចូលមកដល់វិធីចម្អិនវិញម្តង គឺជាដំបូងយើងដាក់ដាំខ្ទះមួយឲ្យក្តៅ រួចដាក់ប្រេងឆាបន្តិច ចាក់ខ្ទឹមសចិញ្រ្ចាំម៉ដ្ឋ ២ស្លាបព្រាបាយចូលលីងវាឲ្យឡើងក្រហមតិចៗហើយមានក្លិនឈ្ងុយ។ នៅពេលខ្ទឹមសមានក្លិនឈ្ងុយហើយ យើងអាចដាក់សាច់គោដែលបានលាយជាមួយគ្រឿងផ្សំរសជាតិរួចហើយនោះចូលភ្លាមតែម្តង។ ពេលដាក់សាច់គោរួច យើងត្រូវប្រញាប់ឆាឲ្យបានឆាប់រហ័ស ព្រោះឡុកឡាក់សាច់គោមិនអាចឆាយូរបានឡើយ។ ប្រសិនបើយើងឆាយូរនោះសាច់គោនឹងមានសភាពឆ្អិនខ្លាំងពេកហើយសាច់វានិងរឹង។ ដូចនេះនៅពេលសាច់គោឆ្អិនបន្តិចហើយ យើងត្រូវចាក់គ្រឿងផ្សំដែលនៅសល់ចូល ឆាលាយជាមួយសាច់គោនោះ។ រួចយើងត្រូវប្រញ៉ាប់ឆាវា ដើម្បីកុំឲ្យម្សៅពោតដែលលាយជាមួយគ្រឿងផ្សំរសជាតិមុននឹងឆាប់រីងខាប់ខ្លាំងពេក។ ហើយត្រូវតែឆាមួយភ្លេតបានហើយ មើលតែទឹកឆារបស់វាឡើងខាប់ល្មមហើយគឺរួចជាការស្រេច។ ធ្វើបែបនោះសាច់គោយើងនឹងមិនឆ្អិនខ្លាំងពេក ហើយវានៅទន់ល្មមពេលដែលយើងញ៉ាំវានឹងមានរសជាតិឆ្ងាញ់និងមិនធ្វើអោយសាច់គោស្វិត។ ជាចុងក្រោយ យើងអាចដួសសាច់នោះដាក់ពីលើបន្លែដែលយើងបានរៀបទុករួចជាការស្រេច។ លើសពីនេះ យើងអាចដាក់ពងមាន់ឬពងទាចៀនបន្ថែមពីលើសម្រាប់ញ៉ាំជាមួយឆាឡុកឡាក់សាច់គោនេះបាន ប្រសិនបើយើងចូលចិត្ត។ សរុបមក ឆាឡុកឡាក់សាច់គោមិនត្រឹមតែជាមុខម្ហូបមួយឆ្ងាញ់ប៉ុណ្ណោះទេ តែវាក៏ងាយស្រួលធ្វើ និងល្អសម្រាប់អាហារប្រចាំថ្ងៃ ឬសម្រាប់ដាក់ជាអាហារកម្មវិធីមួយចំនួនផងដែរ។